តំបន់ខ្ពង់រាប ភាគឦសាននៃកម្ពុជា រួមមានខេត្តមណ្ឌលគិរី និងរតនគិរី ជាលំនៅរបស់ ជនជាតិដើមភាគតិច ជាច្រើនជំនាន់មកហើយ។ ការស្នាក់នៅក្នុងផ្ទះរួមជាមួយអ្នកសហគមន៍ផ្តល់ឱកាសពិសេសដល់ភ្ញៀវទេសចរដើម្បីរៀនសូត្រពីរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ជនជាតិភាគតិចសំខាន់ៗដូចជា ព្នង គ្រឹង និងទំពួន មាន ទំនៀមទម្លាប់ ពិសេសដែលខុសពីវប្បធម៌ខ្មែរកណ្តាល។ ម្ចាស់ផ្ទះស្នាក់តែងតែទទួលភ្ញៀវដោយទឹកចិត្ត រាក់ទាក់ ញញឹមស្រស់ និងការគោរពតាមប្រពៃណីរបស់ពួកគេ។ ភ្ញៀវទេសចរអាចចូលរួមទស្សនាពិធីបុណ្យប្រចាំឆ្នាំដែលទាក់ទងនឹងជំនឿលើវិញ្ញាណធម្មជាតិ និង ជំនឿ អាទិទេពព្រៃភ្នំ។ ភាសាដែលពួកគេប្រើគឺ ភាសាកំណើត ផ្សេងៗគ្នា ប៉ុន្តែពួកគេភាគច្រើនក៏អាចនិយាយភាសាខ្មែរបានខ្លះៗដែរ។ ការគោរពដល់ផ្ទះសម្បែង និងតំបន់ពិសិដ្ឋរបស់សហគមន៍ គឺជាក្រមសីលធម៌សំខាន់បំផុតសម្រាប់ភ្ញៀវទេសចរ។ ស្ត្រីជនជាតិដើមភាគតិចនៅតែរក្សាការ ត្បាញក្រណាត់ និងការធ្វើសិប្បកម្មប្រពៃណីរបស់ពួកគេជាប្រភពចំណូល។ សហគមន៍ទាំងនេះបានខិតខំប្រឹងប្រែងដើម្បីអភិរក្ស វប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួនតាមរយៈវិស័យទេសចរណ៍។ ភ្ញៀវទេសចរមានឱកាសស្តាប់រឿងនិទានបូរាណ និងរឿងព្រេងពីមនុស្សចាស់ក្នុងភូមិនៅពេលល្ងាច។ ផ្ទះរួមសហគមន៍ជួយឲ្យ ក្មេងៗជំនាន់ក្រោយ យល់ច្បាស់ពីតម្លៃនៃមរតកវប្បធម៌របស់ដូនតាពួកគេ។ ម្ហូបអាហារប្រពៃណីដែលចម្អិនដោយម្ចាស់ផ្ទះស្នាក់ គឺមានរសជាតិប្លែក និងប្រើប្រាស់បន្លែផ្លែឈើដែលដាំនៅក្បែរផ្ទះ។ សហគមន៍ជាច្រើនបានបង្កើត ក្រុមរបាំ ប្រពៃណីដើម្បីសម្តែងជូនភ្ញៀវទេសចរក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌។ ការរស់នៅក្នុងផ្ទះរបស់ពួកគេអនុញ្ញាតឱ្យភ្ញៀវយល់អំពីទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងពួកគេនិង ព្រៃឈើ។ អ្នកស្រុកតែងបង្ហាញពីវិធីដែលពួកគេបរបាញ់សត្វ ឬប្រមូលផលដំណាំដោយប្រើប្រាស់ឧបករណ៍ប្រពៃណី។ គោលការណ៍នៃផ្ទះស្នាក់គឺការចែកចាយ ផលចំណេញ ពីទេសចរណ៍ទៅដល់សមាជិកគ្រួសារ និងសហគមន៍ទាំងមូល។ សហគមន៍បានត្រួតពិនិត្យដោយខ្លួនឯងដើម្បីធានាថាភ្ញៀវទេសចរមិនបង្កការប៉ះពាល់អវិជ្ជមានដល់ សណ្តាប់ធ្នាប់សហគមន៍ជនជាតិភាគតិច។ ភ្ញៀវទេសចរអាចចូលរួមការដាំដុះដំណាំ ឬការថែទាំសត្វចិញ្ចឹមជាមួយគ្រួសារម្ចាស់ផ្ទះដែលជាជនជាតិដើមភាគតិច ដើម្បីទទួលបានបទពិសោធន៍ពេញលេញ។ ផ្ទះស្នាក់ខ្លះមានការតាំងបង្ហាញនូវឧបករណ៍កសិកម្ម និង វត្ថុប្រើប្រាស់ ប្រវត្តិសាស្ត្ររបស់ជនជាតិដើមភាគតិច។ ភ្ញៀវត្រូវចងចាំថា ការថតរូបត្រូវតែសុំការអនុញ្ញាតពីប្រជាជនជាមុនដើម្បី គោរពសិទ្ធិ របស់ពួកគេ។ ផ្ទះស្នាក់រួមសហគមន៍ភាគច្រើនត្រូវបានសាងសង់តាម ស្ថាបត្យកម្ម ប្រពៃណីរបស់ជនជាតិដើមភាគតិច ដែលមានរាងខ្ពស់ផុតពីដី។ ភ្ញៀវទេសចរត្រូវបានគេលើកទឹកចិត្តឱ្យចំណាយពេលស្នាក់នៅ យ៉ាងតិចពីរយប់ ដើម្បីទទួលបានបទពិសោធន៍ល្អប្រសើរ។ ជាទូទៅ ការរៀបចំដំណេកមានលក្ខណៈ សាមញ្ញ ដោយប្រើពូកស្តើង មុង និងភួយ ដើម្បីធានាភាពកក់ក្តៅ។ ភ្ញៀវនឹងទទួលបាននូវអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាចដែលចម្អិនថ្មីៗដោយគ្រួសារម្ចាស់ផ្ទះ។ សកម្មភាពដែលផ្តល់ជូនរួមមាន ការដើរលេង ឡើងភ្នំ ការហែលទឹកជ្រោះ និងការទស្សនាស្រែចម្ការ។ មគ្គុទេស៍ក្នុងស្រុកដែលជាសមាជិកសហគមន៍ផ្ទាល់ នឹងនាំភ្ញៀវទៅមើលកន្លែងកម្រ និងប្លែកៗ។ ផ្ទះស្នាក់ខ្លះអនុញ្ញាតឱ្យភ្ញៀវចូលរួមក្នុងការ ចម្អិនអាហារ នៅក្នុងផ្ទះបាយល្ហល្ហេវរបស់ពួកគេ។ ការបិទភ្លើងនៅពេលយប់ព្រលប់ គឺជាឱកាសដ៏ល្អដើម្បីមើល មេឃមានផ្កាយ និងស្តាប់សម្លេងសត្វព្រៃ។ តម្លៃសម្រាប់ការស្នាក់នៅ និងសកម្មភាពត្រូវបានកំណត់ដោយ គណៈកម្មការ សហគមន៍ដើម្បីធានាភាពយុត្តិធម៌។ ភ្ញៀវត្រូវត្រៀមខ្លួនសម្រាប់លក្ខខណ្ឌដែលមិនមានម៉ាស៊ីនត្រជាក់ ហើយត្រូវសម្របតាមបរិយាកាស ខ្យល់ធម្មជាតិ។ ប្រាក់ចំណូលពីផ្ទះស្នាក់បានរួមចំណែកជួយដល់ មូលនិធិសហគមន៍ សម្រាប់កែលម្អផ្លូវថ្នល់ និងសាលារៀន។ ផ្ទះស្នាក់ជាច្រើនមានការរៀបចំ កន្លែងអនាម័យ ដាច់ដោយឡែកពីគ្នាសម្រាប់ភ្ញៀវ ដើម្បីធានាផាសុកភាព។ ភ្ញៀវអាចជួល កង់ ឬម៉ូតូពីអ្នកស្រុកដើម្បីធ្វើដំណើរដោយខ្លួនឯងទៅកាន់កន្លែងក្បែរៗនោះ។ ការទំនាក់ទំនងជាមួយម្ចាស់ផ្ទះជាជនជាតិភាគតិច ពេលខ្លះ ទាមទារឱ្យប្រើប្រាស់ ភាសាកាយវិការ ឬអ្នកបកប្រែក្នុងតំបន់។ បទពិសោធន៍នេះមិនមែនជាការស្នាក់នៅសណ្ឋាគារប្រណីតទេ ប៉ុន្តែជាការរៀនរស់នៅបែប ពិតៗ របស់ជនជាតិដើមភាគតិច។ វាជាកន្លែងដ៏ល្អដើម្បីផ្ដាច់ខ្លួនពីបច្ចេកវិទ្យា ហើយរីករាយជាមួយ ភាពស្ងប់ស្ងាត់ នៃតំបន់ជនបទបែបព្រៃភ្នំ។ សហគមន៍ផ្តល់ជូនការបង្រៀនអំពីរបៀបរស់នៅប្រកបដោយចីរភាព និងការប្រើប្រាស់ ធនធាន ធម្មជាតិប្រកបដោយការទទួលខុសត្រូវ។ នៅរតនគិរី ភ្ញៀវអាចទៅទស្សនាបឹង យក្សឡោម ដែលជាបឹងភ្នំភ្លើងដ៏ល្បីល្បាញ បន្ទាប់ពីស្នាក់នៅផ្ទះរួមសហគមន៍។ ភ្ញៀវអាចទិញវត្ថុអនុស្សាវរីយ៍ដែលធ្វើដោយដៃពី ផ្សារសិប្បកម្ម របស់សហគមន៍ដើម្បីជួយគាំទ្រសេដ្ឋកិច្ចក្នុងស្រុក។ មុនពេលទៅដល់ ភ្ញៀវទេសចរគួរតែទាក់ទងមក មេភូមិ ឬតំណាងសហគមន៍ដើម្បីកក់កន្លែង និងរៀបចំការធ្វើដំណើរ។ គោលដៅសំខាន់នៃផ្ទះស្នាក់រួមសហគមន៍គឺការលើកកម្ពស់ ទេសចរណ៍អេកូឡូស៊ី ដែលមានការទទួលខុសត្រូវ។ ភ្ញៀវទេសចរត្រូវបានអប់រំអំពីសារៈសំខាន់នៃការ អភិរក្សព្រៃឈើ និងជីវចម្រុះនៅក្នុងតំបន់ខ្ពង់រាប។ ការដើរលេងក្នុងព្រៃត្រូវបានរៀបចំឡើងដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុតដើម្បីធានាថាភ្ញៀវមិនធ្វើឱ្យខូច ប្រព័ន្ធអេកូឡូស៊ី ឡើយ។ ផ្ទះស្នាក់ភាគច្រើនបានប្រើប្រាស់ប្រភព ថាមពលកកើតឡើងវិញ ដូចជាបន្ទះសូឡា ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី។ ភ្ញៀវទេសចរត្រូវបានណែនាំឱ្យកុំបោះ សំរាម ចោលពាសវាលពាសកាល ហើយត្រូវយកសំរាមត្រលប់ទៅទីក្រុងវិញតាមដែលអាចធ្វើទៅបាន។ ជនជាតិដើមភាគតិចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ការពារព្រៃឈើ ពីការកាប់បំផ្លាញដោយក្រុមហ៊ុនឯកជន។ ការស្នាក់នៅទីនោះជួយគាំទ្រដល់គម្រោងដែលផ្តោតលើការគ្រប់គ្រង ធនធានធម្មជាតិ របស់សហគមន៍ប្រកបដោយចីរភាព។ ទឹកដែលប្រើប្រាស់ក្នុងផ្ទះស្នាក់ត្រូវបានប្រមូលពី ប្រភពទឹកស្អាត ក្នុងមូលដ្ឋាន ហើយត្រូវបានត្រួតពិនិត្យជាប្រចាំ។ តំបន់ខ្ពង់រាបទាំងនេះគឺជាជម្រករបស់សត្វព្រៃកម្រជាច្រើន ដូចជា សត្វដំរី និងសត្វត្រគម ដោយតម្រូវឲ្យមានការការពារខ្ពស់។ តាមរយៈការចូលរួមក្នុងសេវាកម្មទាំងនេះ ភ្ញៀវទេសចរបានរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់ ជីវភាព និងការអភិរក្សរបស់សហគមន៍ជនជាតិដើមភាគតិច។